ផ្លែម្នាស់ ជាដំណាំកសិកម្មមួយប្រភេទដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីកសិករខ្មែរ ដោយសារវាមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ការរៀបចំដីជាដំណាក់កាលដំបូងនៃរបៀប និង ដំណើរការនៃការដាំម្នាស់។ ការរៀបចំដីឱ្យបានត្រឹមត្រូវ គឺជាជំហានដំបូង និងសំខាន់បំផុតដើម្បីធានាថាដំណាំម្នាស់អាចលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ។ ផ្លែម្នាស់ចូលចិត្តដីដែល មានជាតិខ្សាច់តិចៗ ឬដីឥដ្ឋលាយខ្សាច់ ដែលមានសមត្ថភាពបង្ហូរទឹកបានល្អ។ កម្រិត pH នៃដីគួរតែស្ថិតនៅចន្លោះ ៤.៥ ទៅ ៦.៥ (មានជាតិអាស៊ីតបន្តិច)។ ទីតាំងដីមិនគួរជាតំបន់ដែលលិចទឹកនៅរដូវវស្សាឡើយ ព្រោះម្នាស់មិនធន់ទ្រាំនឹងការដក់ទឹក។ ចំណែកឯការភ្ជួររាស់ និងសម្អាតដីវិញត្រូវភ្ជួរដីឲ្យបានជ្រៅ (ប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្រ) ដើម្បីបំបែកដី និងងាយស្រួលឲ្យឫសម្នាស់ងាយជ្រៀតចូលទៅក្នុងដី។ បន្ទាប់ពីភ្ជួរហើយ គួរទុកដីឲ្យ ហាលថ្ងៃ ប្រមាណ ១ ទៅ ២ សប្តាហ៍។ ការហាលថ្ងៃជួយសម្លាប់មេរោគ ផ្សិត និងពងដង្កូវដែលបង្កគ្រោះថ្នាក់ដល់កូនម្នាស់។ ដក និងកម្ចាត់ឫសឈើ ថ្ម និងកម្ទេចកម្ទីស្មៅចាស់ៗចេញពីផ្ទៃដីទាំងអស់។ ការលើករងដើម្បីការពារកុំឲ្យដីដក់ទឹក និងងាយស្រួលថែទាំ ត្រូវលើកដីជា រង ឬ ជួរ។ ភ្ជួរឆូតជាចង្អូរ រួចដាក់ជីកំប៉ុស្តតាមចង្អូររង និងលុបដីពីលើ។ ដាំចន្លោះពីគុម្ព មួយទៅមួយ ៣០ ទៅ ៤០ សង់ទីម៉ែត្រ ចន្លោះរងប្រវែង ៥០ ទៅ ៦០ សង់ទីម៉ែត្រ។ ទទឹងរងជាទូទៅមានប្រមាណ ៩០ ទៅ ១០០ សង់ទីម៉ែត្រ ដែលអាចដាំបាន ២ ជួរ។ ទុកចន្លោះផ្លូវដើរប្រហែល ៤០ ទៅ ៥០ សង់ទីម៉ែត្រ រវាងរងនីមួយៗ។ ការកែច្នៃ និងដាក់ជីបំប៉នដីបើសិនដីមានជាតិអាស៊ីតខ្លាំង ត្រូវប្រើ កំបោរស បាចលើផ្ទៃដីដើម្បីកែតម្រូវ pHមុននឹងលើករង។ ដាក់ ជីកំប៉ុស្ត ឬ ជីលាមកសត្វ ទៅក្នុងរងដែលបានលើក។ ជីទាំងនេះជួយបង្កើនសារធាតុចិញ្ចឹម និងធ្វើឲ្យដីមានជីជាតិល្អ។ សម្រាប់កសិករខ្លះ ពួកគេប្រើ ប្លាស្ទិក គ្របពីលើរងដាំ ដើម្បីរក្សាសំណើម កាត់បន្ថយស្មៅ និងការពារការហូរច្រោះដី។ ការជ្រើសរើសពូជម្នាស់ដែលត្រឹមត្រូវ និងការដាំដុះតាមលក្ខណៈបច្ចេកទេស គឺជាគន្លឹះដ៏សំខាន់ដែលកំណត់ពីទិន្នផល និងគុណភាពផ្លែឈើ។ ការជ្រើសរើសពូជត្រូវផ្អែកលើគោលបំណងនៃការដាំដុះ (សម្រាប់បរិភោគស្រស់ ឬកែច្នៃ) និងលក្ខខណ្ឌដី។ ពូជម្នាស់ភ្នំពេញមានផ្លែធំ រសជាតិផ្អែមលាយជូរ មានក្លិនឈ្ងុយ ជាទីពេញនិយមសម្រាប់ទីផ្សារក្នុងស្រុក និងបរិភោគស្រស់។ ពូជម្នាស់ MD2 មានផ្លែតូចជាងភ្នំពេញបន្តិច រសជាតិផ្អែមខ្លាំង សាច់មានពណ៌លឿងទុំ ធន់នឹងការដឹកជញ្ជូន ពេញនិយមសម្រាប់នាំចេញ។ ពូជម្នាស់ស្រែមានផ្លែតូច រសជាតិជូរជាងគេ ភាគច្រើនដាំដុះដោយមិនត្រូវការការថែទាំច្រើន។ ចូលមកដល់ដំណើរការដាំដុះយើងត្រូវកាត់ស្លឹកចាស់ៗ និងឫសរឹងៗចេញពីកូនម្នាស់។ ត្រូវជ្រលក់គល់កូនពូជទៅក្នុងថ្នាំសម្លាប់មេរោគ ឬថ្នាំផ្សិតដើម្បីការពារជំងឺ។ គម្លាតដាំដុះដែលណែនាំគឺប្រហែល ៤០ ទៅ ៦០ សង់ទីម៉ែត្រ រវាងគុម្ព និង ៨០ ទៅ ១០០ សង់ទីម៉ែត្រ រវាងជួរ។ គម្លាតត្រឹមត្រូវជួយឲ្យម្នាស់ទទួលបានពន្លឺ និងខ្យល់គ្រប់គ្រាន់។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១០ សង់ទីម៉ែត្រ។ ចុចដីជុំវិញគល់ឲ្យណែនល្អដើម្បីកុំឲ្យរលើង ឬងាយដួល។ ស្រោចទឹកភ្លាមៗបន្ទាប់ពីដាំរួច។ ការស្រោចទឹកដំបូងជួយឲ្យឫសចាប់ដីលូតលាស់បានលឿន។ ចំណែកឯដំណាក់កាលថែទាំដំណាំម្នាស់នេះវិញក្រោយដាំម្ចាស់បាន ២ ទៅ ៣ខែ ត្រូវបោច សម្អាតស្មៅ និងដាក់ជីបំប៉នម្តងទៀត។ ដាក់ជីបំប៉ន ១ឆ្នាំ ២ដង មុនរដូវវស្សា និងចុងរដូវវស្សា។ ត្រូវដកស្មៅចេញជាប្រចាំ ដើម្បីកុំឲ្យស្មៅដណ្តើមសារធាតុចិញ្ចឹមពីដំណាំ។ បើដាំកូនម្នាស់រដូវប្រាំង ត្រូវស្រោចទឹក ឲ្យជោគម្តងបន្ទាប់ពីដាំ និងស្រោចរៀងរាល់ ១ខែ ម្តងរហូតដល់ខែភ្លៀងធ្លាក់។ ដើម្បីជំរុញផ្កាដើមម្នាស់ យើងអាចចាក់ថ្មស្អុយបាន លុះត្រាដើមធំល្អ មានស្លឹកលើសពី ២០ឡើងទៅ។ យកថ្មស្អុយលេខ១ ៣ខាំលាយ ទឹក១ធុង ចំណុះ២០លីត្រ យកទឹកល្បាយចាក់ចូលក្នុងបណ្តូលដើមម្ចាស់ទាល់តែពេញ។ ក្រោយចាក់ថ្មស្អុយ ៤ខែ២០ថ្ងៃ ទើបម្ចាស់ទុំអាចកាត់យកទៅលក់បាន។ ការប្រមូលផលម្នាស់ ជាទូទៅត្រូវការរយៈពេលប្រមាណ ១៨ ទៅ ២៤ ខែ ទើបអាចប្រមូលផលបាន។ ត្រូវប្រមូលផលនៅពេលដែលផ្លែចាប់ផ្តើមប្រែពណ៌លឿងបន្តិច។ ខេត្តដែលមានប្រជាជនដាំដុះម្នាស់ច្រើនជាងគេនៅកម្ពុជា និងល្បីល្បាញខាងគុណភាពម្នាស់ គឺ៖ ខេត្តកំពង់ស្ពឺ ល្បីល្បាញដោយសារការដាំដុះម្នាស់ទ្រង់ទ្រាយធំ និងមានរសជាតិផ្អែមឆ្ងាញ់។ ខេត្តកែប និង កោះកុង ក៏ជាតំបន់ដែលដាំដុះម្នាស់ច្រើនផងដែរ ដោយសារដីមានលក្ខណៈអំណោយផល។ ការនាំចេញ និងការលក់ដូរនៅផ្សារក្នុងស្រុកផ្លែម្នាស់មានតម្រូវការខ្ពស់ស្ទើរគ្រប់រដូវ ដោយសារវាមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ និងមានប្រយោជន៍ចំពោះសុខភាព។ ម្នាស់ត្រូវបានលក់ដូរយ៉ាងទូលំទូលាយនៅតាមទីផ្សារប្រចាំថ្ងៃ លក់ជាផ្លែស្រស់ សម្រាប់បរិភោគភ្លាមៗ។ ឧស្សាហកម្មកែច្នៃ ត្រូវបានទិញយកទៅកែច្នៃជាទឹកផ្លែឈើ ដំណាប់ និងជាគ្រឿងផ្សំសម្រាប់បង្អែម។ ហើយមួយវិញទៀតតម្លៃសមរម្យ ដោយសារម្នាស់ដាំដុះក្នុងស្រុកមានច្រើន តម្លៃរបស់វានៅក្នុងទីផ្សារមានលក្ខណៈសមរម្យ ដែលធ្វើឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកទៅបរិភោគបាន។ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិការនាំចេញផ្លែម្នាស់កំពុងក្លាយជាសក្តានុពលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ បច្ចុប្បន្ន ផ្លែម្នាស់ខ្មែរត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសជិតខាង និងកំពុងស្វែងរកទីផ្សារធំៗដូចជា ប្រទេសចិន។ ម្នាស់ខ្មែរ ជាពិសេសពូជដែលល្បីនៅខេត្តកំពង់ស្ពឺ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ដែលអាចប្រកួតប្រជែងជាមួយម្នាស់ពីប្រទេសដទៃបាន។ កសិករខ្មែរអាចដាំម្នាស់បាន គ្រប់រដូវកាល បើមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានទិន្នផលល្អ ពេលវេលាដែលល្អបំផុតសម្រាប់ការចាប់ផ្តើមដាំដុះគឺនៅ ដើមរដូវវស្សា ឬ ចុងរដូវប្រាំង ប្រហែលពីខែឧសភា ដល់ខែកក្កដា ព្រោះវាជួយឲ្យកូនម្នាស់លូតលាស់បានល្អដោយពឹងផ្អែកលើទឹកភ្លៀងធម្មជាតិ។